ក្នុងដំណាក់កាលសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៧៩-១៩៨៩) សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានលក្ខណៈពិសេសមួយចំនួន ដោយផ្តោតសំខាន់លើវិស័យកសិកម្ម និងមានគោលដៅឆ្ពោះទៅរកលទ្ធិសង្គមនិយមបន្តិចម្តងៗ។ សេដ្ឋកិច្ចរដ្ឋក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ។ ប្រជាជនប្រមាណ ៩០% ជាកសិករ។ ដើម្បីធានាបាននូវផលិតកម្មស្បៀង មហាសន្និបាតបក្សលើកទី៥ បានដាក់ចេញនូវវិធានការបីយ៉ាង។ ទីមួយ ពង្រីកផ្ទៃដីកសិកម្ម មានន័យថាបង្កើនទំហំដីសម្រាប់បង្កបង្កើនផល។ ទីពីរ បង្កើតរដូវដាំដុះ ដោយពង្រីកលទ្ធភាពដាំដុះដំណាំឱ្យបានច្រើនរដូវក្នុងមួយឆ្នាំ។ ទីបី លើកកម្ពស់ការប្រើប្រាស់បច្ចេកទេសកសិកម្មដើម្បីបង្កើនទិន្នផល។ ជាក់ស្តែង ផលិតផលស្រូវបានកើនឡើងពី ២,៧០០,០០០ តោននៅឆ្នាំ១៩៨៨ ដល់ ៣,០០០,០០០ តោននៅឆ្នាំ១៩៩០។ ក្រៅពីដំណាំស្រូវ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏បានកំណត់មុខព្រួញសេដ្ឋកិច្ចសំខាន់ៗចំនួនបួនផ្នែក។ ទាំងនេះបានកំណត់ដោយមហាសន្និបាតបក្សលើកទី៤ នៅឆ្នាំ១៩៨១ និងមហាសន្និបាតបក្សទូទាំងប្រទេសនៅឆ្នាំ១៩៨៥ ។ ការជំរុញអាជីវកម្មដំណាំស្បៀងក្នុងវិស័យកសិកម្ម ដោយផ្តោតលើការផលិតស្បៀងអាហារ។ ដំណាំកៅស៊ូជាផលិតផលនាំចេញសំខាន់ ដែលរដ្ឋបានស្តារ និងដាំឡើងវិញ។ នៅតាមបណ្តាខេត្តមានដូចជា កំពង់ចាម ក្រចេះ រតនគិរី និងកំពង់សោម ចាប់ពីឆ្នាំ១៩៨៥។ រីឯវិស័យឈើក៏មានការរីកចម្រើនខ្លាំង រហូតក្លាយជាមុខព្រួញសំខាន់នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ក៏មានការជំរុញឱ្យបង្កើនទិន្នផលនេសាទត្រី ទាំងទឹកសាប និងទឹកប្រៃ ដោយសារតែវិស័យនេសាទក៏ទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ។ វាបានជួយសម្រួលដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងសម្រាប់នាំចេញ។ សាធារណរដ្ឋប្រជាមានិតកម្ពុជា មានគោលដៅកសាងប្រទេសជាតិជាបណ្តើរៗ ឆ្លងកាត់ដំណាក់កាលអន្តរកាលឆ្ពោះទៅរកលទ្ធិសង្គមនិយម។ របបនេះចង់សម្រេចបានត្រឹមតែជា "ប្រទេសសង្គមនិយម" ប៉ុណ្ណោះ។ វាមិនមានគោលនយោបាយកសាងប្រទេសតាមបែប "មហាលោតផ្លោះ មហាអស្ចារ្យ" ដូចរបបកម្ពុជាប្រជាធិបតេយ្យនោះទេ។ សេដ្ឋកិច្ចនៃរបបនេះជា សេដ្ឋកិច្ចសង្គមនិយម។ នៅដើមរបបនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងមនុស្សប្រុស សត្វពាហនៈ និងមធ្យោបាយផលិតកម្មកសិកម្ម រដ្ឋាភិបាលបានរៀបចំឱ្យមាន "ក្រុមសាមគ្គីបង្កបង្កើនផល"។ ក្រុមនេះមិនមែនជាការ "ដាក់កម្មសិទ្ធិរួម ហូបរួម" នោះទេ ប៉ុន្តែផលស្រូវដែលទទួលបានមិនគ្រប់គ្រាន់សម្រាប់លក់ដូរឡើយ។ ដូច្នេះកសិករចាំបាច់ត្រូវប្រកបមុខរបររួមផ្សំបន្ថែមទៀត។ ក្រុមសាមគ្គីបង្កបង្កើនផល ត្រូវបានរំសាយនៅឆ្នាំ១៩៨៣។ បន្ទាប់ពីប្រមូលផលស្រូវដើមឆ្នាំរួម ហើយដីស្រែរបស់ក្រុមសាមគ្គីនីមួយៗត្រូវបានបែងចែកទៅតាមគ្រួសារនីមួយៗ ដោយផ្អែកលើចំនួនសមាជិកពេញវ័យ។ ក្រុមសាមគ្គីបង្កបង្កើនផលប្រភេទទី៣ មានលក្ខណៈខុសគ្នាច្រើនពី "សេដ្ឋកិច្ចថ្មី" របស់កុម្មុយនិស្ត។ ប៉ុន្តែស្រដៀងនឹងក្រុមសាមគ្គីស្វ័យភាព លើកលែងតែមានអង្គការក្រុមដឹកនាំ និងគ្មានសិទ្ធិបែងចែកដី។ រាល់ការសម្រេចចិត្តត្រូវឆ្លងកាត់ការសម្រេចចិត្តជារួម ក្រោមការដឹកនាំសម្របសម្រួលដោយប្រធានក្រុម។ ក្រុមសាមគ្គីបង្កបង្កើនផលប្រភេទទី២ មានប្រព័ន្ធដឹកនាំប្រហាក់ប្រហែលទៅនឹងប្រពៃណីកសិករខ្មែរហៅថា "ប្រវាសដី"។ រចនាសម្ព័ន្ធដឹកនាំវិលទៅរកស្ថានភាពមុនសម័យអាណានិគមនិយម ប៉ុន្តែមានអង្គការដឹកនាំកសិករត្រឹមត្រូវជាង។ ក្រុមសាមគ្គីបង្កបង្កើនផលប្រភេទទី១ មានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រភេទទី២ និងទី៣។ ភាពខុសគ្នាយ៉ាងខ្លាំងគឺប្រព័ន្ធបែងចែកផលិតផល និងការឧបត្ថម្ភ។ ចំពោះការបែងចែកកសិផលមានចំនួនបីប្រភេទ។ ការបែងចែកតាមពលកម្មប្រចាំថ្ងៃ គឺតំបន់មានកសិផលល្អ។ ការបែងចែកតាមចំនួនសមាជិកគ្រួសារ នៅតំបន់ខ្វះខាតកសិផល។ ការបែងចែកពាក់កណ្ដាលតាមថ្ងៃពលកម្ម និងពាក់កណ្ដាលទៀតតាមចំនួនសមាជិកគ្រួសារ។ ក្រុមសាមគ្គីប្រភេទទី១ មានលក្ខណៈស្រដៀងនឹងកងធំជំនាន់របបប៉ុលពត។ វាបែងចែកប្រជាជនតាមកម្លាំងពលកម្ម ដូចជាកម្លាំងស្រួច កម្លាំងមធ្យម និងកម្លាំងទី៣។ សង្គមកម្ពុជាបានធ្វើដំណើរបន្តិចម្តងៗទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយឆ្លងកាត់បីដំណាក់កាលសំខាន់ៗ។ ដំណាក់កាល "ភ្ញាស់"គឺ ប្រព័ន្ធគ្មានទំនាក់ទំនងទីផ្សារនៅតែមានឥទ្ធិពលខ្លាំង។ ទ្រង់ទ្រាយទីផ្សារទើបតែលេចឡើងក្នុងលក្ខណៈពាក់កណ្តាលស្របច្បាប់។ ដំណាក់កាល "លំនឹង" ឬ "យោគយល់" គឺ អ្នកកាន់អំណាចរៀបចំគម្រោងសកម្មភាពសង្គមដោយទទួលស្គាល់ការបង្រួបបង្រួមរវាងសេដ្ឋកិច្ចផែនការ និងការប្រកួតប្រជែងទីផ្សារ។ ដំណាក់កាល "ទីផ្សារសេរី" ជារចនាសម្ព័ន្ធទីផ្សារដែលបានក្លាយទៅជាប្រព័ន្ធមួយគ្រប់គ្រងលើវិស័យសេដ្ឋកិច្ច។ វាអាចលេចឡើងស្រដៀងនឹងបម្រែបម្រួលនៃរបបកុម្មុយនិស្ត ក្នុងដំណើរកំណែទម្រង់រចនាសម្ព័ន្ធនយោបាយ។ ភាពជោគជ័យក្នុងការចងក្រងសហគមន៍សមូហភាពដំណាក់កាលទី២ អាស្រ័យលើកត្តា ៣ យ៉ាង។ កសិករនៅបន្សល់ទុកនូវស្ថានភាពភ័យខ្លាចពីរបបខ្មែរក្រហម ហើយមានទម្លាប់គោរពតាមបទបញ្ជាថ្នាក់ដឹកនាំ។។ នៅក្នុងដំណាក់កាលដ៏ធ្ងន់ធ្ងរ ប្រជាជននៅតាមជនបទបានជួយគ្នាទៅវិញទៅមក។ មិនត្រឹមតែលើការផលិតស្រូវអង្ករទេ ប៉ុន្តែថែមទាំងលើវិស័យផ្សេងៗទៀតដូចជា សង់ផ្ទះ គាំពារអ្នកជំងឺ និងជនពិការ។ តំបន់ធ្វើស្រែចម្ការទាំងអស់ទាមទារឱ្យមានការរៀបចំប្រព័ន្ធការងារឡើងវិញ។ ទាំងនេះដោយសាររចនាសម្ព័ន្ធនៅទីជនបទត្រូវបានផ្លាស់ប្តូរទាំងអស់ក្នុងរបបខ្មែរក្រហម។ លើសពីនេះ ក៏ត្រូវការរៀបចំប្រព័ន្ធស្រោចស្រពដែលបានខូចខាតផងដែរ។ គោលនយោបាយសំខាន់ខាងអប់រំក្នុងដំណាក់កាលនោះគឺ "អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ"។ នេះដោយសារធនធានមនុស្សដែលជាអ្នកចេះដឹងនៅសេសសល់តិចតួចណាស់បន្ទាប់ពីរបបប៉ុលពត។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារសង្គមកម្ពុជាមិនទាន់មានការប្រកួតប្រជែងខាងសម្ភារៈនិយមដូចរបបសេដ្ឋកិច្ចទីផ្សារសេរី។ ជីវភាពប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា។ មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀន មានឆន្ទៈតស៊ូខ្លាំងក្លា ទោះបីរស់ក្នុងភាពអត់ឃ្លាន ក៏នៅតែពុះពារសាងធនធានមនុស្សដោយយកចិត្តទុកដាក់។ លើសពីនេះ មានការខិតខំប្រឹងប្រែងចាត់វិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងអនក្ខរកម្មទូទាំងប្រទេសពេញមួយទសវត្សរ៍ឆ្នាំ១៩៨០ ដែលធ្វើឱ្យអត្រាអ្នកមិនចេះអក្សរមានចំនួនតិចបំផុត។